នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យ បានអនុវត្តនូវគោលនយោបាយដ៏ឃោរឃៅមួយ ដែលបានបង្ខំឱ្យប្រជាជនខ្មែរទូទាំងប្រទេស ធ្វើការជាទម្ងន់ហួសពីកម្លាំងរបស់ខ្លួន។ គោលនយោបាយនេះគឺជាផ្នែកមួយនៃផែនការដ៏ធំរបស់ខ្មែរក្រហមក្នុងការកសាង សង្គមកុម្មុយនីស្តបែបកសិកម្មសុទ្ធសាធ ដោយលុបបំបាត់ចោលនូវទីក្រុង ទីផ្សារ រូបិយប័ណ្ណ សាសនា និងប្រព័ន្ធអប់រំ។ នេះជាទិដ្ឋភាពដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ បន្ទាប់ពីកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាពលរដ្ឋទាំងអស់ចេញពីទីក្រុងធំៗទៅកាន់ជនបទ។ ក្នុងនោះ ពួកគេត្រូវបានបែងចែកជាពីរក្រុមធំៗ ហើយ ប្រជាជនចាស់ គឺជាអ្នកដែលធ្លាប់រស់នៅជនបទពីមុន។ រីឯប្រជាជនថ្មី គឺជាអ្នកដែលរស់នៅទីក្រុង ឬធ្លាប់បម្រើការឱ្យរបបមុន។ ក្រុមប្រជាជនថ្មីត្រូវបានគេចាត់ទុកថាជា "សត្រូវ" ហើយត្រូវបានបង្ខំឱ្យធ្វើការធ្ងន់ធ្ងរបំផុត។ ប្រជាជនទាំងអស់ត្រូវបានដាក់បញ្ចូលទៅក្នុង កងពលការងារ ដែលរៀបចំឡើងជាអង្គការ។ ពួកគេត្រូវរស់នៅតាម សហករណ៍ ក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អង្គការ។ ជីវិតរបស់ពួកគេត្រូវបានគ្រប់គ្រងទាំងស្រុង ចាប់ពីការហូបចុក រហូតដល់ការស្លាប់។ ប្រជាជនគ្រប់រូបត្រូវបានបង្ខំឱ្យធ្វើការជាទម្ងន់ហួសពីកម្លាំងរបស់ពួកគេ។ ការងារភាគច្រើនទាក់ទងនឹងវិស័យកសិកម្ម ដូចជា ជីកប្រឡាយទឹក សង់ទំនប់ ធ្វើស្រែ ដាំដំណាំ និង កាប់ព្រៃឈើ។ ការងារទាំងនេះតម្រូវឱ្យមានកម្លាំងកាយខ្លាំងក្លា និងធ្វើជាប់រហូតពីព្រឹកដល់យប់។ យុវជនត្រូវរែកដី លើកប្រព័ន្ធភ្លឺ លើកទំនប់ ជីកប្រឡាយទឹក កាប់ឈើធ្វើផ្ទះ រានដីធ្វើចម្ការ ធ្វើស្រែ និងត្រូវបញ្ជូនទៅតាមការដ្ឋានផ្សេងៗតាមតម្រូវការដាក់ស្ដែងរបស់អង្គការ។ កម្មករ កម្មការនី ដែលអង្គការទុកចិត្តត្រូវបញ្ជូនឱ្យទៅធ្វើការនៅរោងចក្រនានានៅភ្នំពេញ។ ជាធម្មតា ពួកគេធ្វើការពី ១០ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃ ឬលើសពីនេះ ដោយគ្មានថ្ងៃឈប់សម្រាក ពេលខ្លះត្រូវធ្វើការទាំងយប់ទៀតផង។ ម្យ៉ាងទៀត គេគ្មានពេលសម្រាក ហើយរបបអាហារតិចតួចបំផុត ។ ពេលខ្លះប្រជាជនធ្វើការតាំងពីព្រលឹមស្រាងៗរហូតដល់ពាក់កណ្ដាលយប់។ ទាំងកុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ សុទ្ធតែត្រូវបានបង្ខំឱ្យធ្វើការធ្ងន់ធ្ងរដូចគ្នា។ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យសម្រាកឡើយ ទោះបីពួកគេមានជម្ងឺឈឺស្កាត់យ៉ាងណាក៏ដោយ។ ពួកគេត្រូវហូបបបរដែលមានទឹកច្រើនជាងអង្ករ ឬហូបបបរលាយជាមួយត្រកួន និង ដើមល្ហុងជាដើម។ ពេលខ្លះឃ្លានពេកក៏កាត់ដើមត្រាវ ឬដើមល្ហុងមកស្ងោរហូប ដើម្បីយកមកបំពេញការស្រែកឃ្លាន។ អ្នកជំងឺមិនត្រូវបានព្យាបាលឡើយ ហើយត្រូវបង្ខំឱ្យបន្តធ្វើការរហូតដល់ស្លាប់។ អ្នកណាដែលមិនអាចធ្វើការបាន ឬព្យាយាមលួចអាហារ គេចវេសពីការងារ នឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ រួមទាំងការសម្លាប់ចោលភ្លាមៗ។ ការបង្ខំឱ្យធ្វើការជាទម្ងន់នៅសម័យខ្មែរក្រហម គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមួយដ៏ធំ ដែលបានបន្សល់ទុកនូវរបួសស្នាមយ៉ាងជ្រៅក្នុងដួងចិត្តប្រជាជនខ្មែរ។